កីឡាវាយកូនហ្គោលនៅកម្ពុជាមិនត្រឹមតែជាកីឡាប្រណីតមួយប៉ុណ្ណោះទេ ប៉ុន្តែកំពុងដើរតួនាទីកាន់តែសំខាន់ជាកម្លាំងចលករក្នុងការអភិវឌ្ឍវិស័យទេសចរណ៍លំដាប់ខ្ពស់ និងវិស័យអចលនទ្រព្យ។ ការរីកចម្រើននេះត្រូវបានជំរុញដោយកត្តាច្រើនយ៉ាង រួមមានកំណើនសេដ្ឋកិច្ច ការវិនិយោគផ្ទាល់ពីបរទេស និងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ពហុវិស័យនៃកីឡានេះ។ កម្ពុជាកំពុងតែព្យាយាមដាក់ខ្លួនជាគោលដៅទេសចរណ៍វាយកូនហ្គោលថ្មីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំពោះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកីឡាវាយកូនហ្គោលនៅកម្ពុជាបានបង្ហាញពីមហិច្ឆតាខ្ពស់ ដោយមានការសាងសង់ទីលានដែលត្រូវបានរចនាដោយអ្នកជំនាញលំដាប់ពិភពលោក បច្ចុប្បន្នកម្ពុជាមានទីលានវាយកូនហ្គោលប្រហែល ៧ ទៅ ៨ កន្លែង ដែលភាគច្រើនមានទីតាំងយុទ្ធសាស្ត្រនៅជិតទីក្រុងសេដ្ឋកិច្ចសំខាន់ៗដូចជា រាជធានីភ្នំពេញ និងទីក្រុងវប្បធម៌សៀមរាប។ ទីលានទាំងនេះត្រូវបានសាងសង់ និងថែទាំតាមស្តង់ដារគុណភាពខ្ពស់បំផុត ដែលអាចរៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិបាន។ ជាក់ស្ដែង នៅទីក្រុងភ្នំពេញ មានទីលាន ក្លឹបកីឡាវាយកូនហ្គោល ហ្គាដិនស៊ីធី (Garden City Golf Club) និង Vattanac Golf Resort។ ចំពោះទីលាន ក្លឹបកីឡាវាយកូនហ្គោល ហ្គាដិនស៊ីធី មានភាពល្បីល្បាញដោយសារការរចនាដ៏ល្អឥតខ្ចោះ និងការថែទាំស្មៅយ៉ាងយកចិត្តទុកដាក់ ផ្ដល់នូវបទពិសោធន៍លេងដ៏រីករាយ និងប្លែក។ រីឯទីលាន Vattanac Golf Resort ជាស្នាដៃរចនារបស់អតីតកីឡាករលេខមួយពិភពលោក Nick Faldo។ វាបានទទួលស្គាល់ជាអន្តរជាតិជាបន្តបន្ទាប់ ដោយបានឈ្នះពានរង្វាន់ជាច្រើនដូចជា "Cambodia's Best Golf Course" និង "Asia's Best Golf Course"។ ការជាប់ចំណាត់ថ្នាក់ក្នុង "Top 100 Courses in Asia" បង្ហាញពីគុណភាពលំដាប់ពិភពលោកដែលមិនចាញ់ទីលានល្បីៗក្នុងតំបន់ឡើយ។ ទីលាននេះមិនត្រឹមតែជាកន្លែងលេងកីឡាប៉ុណ្ណោះទេ តែជាតំបន់ទេសចរណ៍កីឡាដ៏ទាក់ទាញ។ ចំណែកឯនៅខេត្តសៀមរាបវិញ មានទីលានវាយកូនហ្គោល ដូចជា Phokeethra Country Club និង Angkor Golf Resort។ សម្រាប់ទីលាន Phokeethra Country Club មានលក្ខណៈពិសេសត្រង់ទីតាំងស្ថិតនៅជិតតំបន់ប្រាសាទអង្គរវត្ត ដែលផ្ដល់នូវបទពិសោធន៍វាយកូនហ្គោលប្លែក និងផ្សារភ្ជាប់ជាមួយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ រីឯទីលាន Angkor Golf Resort ក៏ជាស្នាដៃរចនារបស់ Nick Faldo ផងដែរ ដែលល្បីល្បាញដោយសារការរចនាទីលានដ៏ប្រណីត និងការរួមបញ្ចូលយ៉ាងស៊ីសង្វាក់ជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៃខេត្តសៀមរាប។ ដូច្នេះហើយ កំណើននៃវិស័យទេសចរណ៍ និងការវិនិយោគបរទេសបានជំរុញឲ្យមានការវិនិយោគកាន់តែច្រើនទៅលើទីលានវាយកូនហ្គោល។ ទីលានខ្លះកំពុងត្រូវបានពង្រីក ឬកែលម្អបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើង ខណៈដែលគម្រោងថ្មីៗមួយចំនួនទៀតកំពុងស្ថិតក្រោមការសិក្សា ឬការសាងសង់។ ទីលានវាយកូនហ្គោលប្រណីតទាំងនេះបានក្លាយជាកត្តាទាក់ទាញដ៏សំខាន់សម្រាប់ ភ្ញៀវទេសចរកីឡា ដែលជាក្រុមភ្ញៀវមានចំណូលខ្ពស់ និងចំណាយច្រើន។ ដែលពួកគេស្វែងរកបទពិសោធន៍វាយកូនហ្គោលប្លែកៗនៅក្បែរតំបន់បេតិកភណ្ឌពិភពលោក ឬទីក្រុងធំៗ។ វត្តមានទីលានហ្គោលលំដាប់ខ្ពស់ក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍ចម្រុះផងដែរ។ កីឡាវាយកូនហ្គោលនៅកម្ពុជាមានលក្ខណៈពិសេសត្រង់ថា វាមិនទាន់រីករាលដាលដល់មហាជនទូទៅនៅឡើយទេ ប៉ុន្តែមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមក្រុមមនុស្សជាក់លាក់មួយ។ អ្នកលេងកីឡាវាយកូនហ្គោលសំខាន់ៗនៅកម្ពុជាភាគច្រើនជា ជនបរទេសដែលរស់នៅនិងធ្វើការនៅកម្ពុជា អ្នកវិនិយោគបរទេស អ្នកជំនួញក្នុងស្រុកដែលមានឋានៈខ្ពស់ និងភ្ញៀវទេសចរអន្តរជាតិដែលមានចំណូលខ្ពស់។ កីឡាវាយកូនហ្គោលជារឿយៗត្រូវបានប្រើប្រាស់ជា វេទិកាទំនាក់ទំនងធុរកិច្ចដ៏សំខាន់ និងជាការកសាងទំនាក់ទំនងផ្ទាល់ខ្លួន។ ភាពស្ងប់ស្ងាត់ និងភាពប្រណីតនៃទីលានហ្គោល ផ្ដល់នូវបរិយាកាសដ៏ល្អសម្រាប់កិច្ចពិភាក្សាធុរកិច្ចក្រៅផ្លូវការផងដែរ។ យ៉ាងណាមិញ ទោះបីជាថ្លៃដើមខ្ពស់ក៏ដោយ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់នូវចំណាប់អារម្មណ៍ពីសំណាក់ ប្រជាជនខ្មែរដែលមានជីវភាពធូរធារ និងថ្នាក់កណ្ដាលថ្មី ក្នុងការរៀន និងលេងកីឡានេះ។ ពួកគេមើលឃើញកីឡាវាយកូនហ្គោលជាសកម្មភាពកម្សាន្តប្រណីតមួយ ដែលបង្ហាញពីឋានៈសង្គម និងជាឱកាសដើម្បីជួបជុំជាមួយមិត្តភក្ដិ ឬដៃគូអាជីវកម្ម។ ទទ្ទឹមនឹងនេះ ដើម្បីធានានិរន្តរភាព និងភាពរីកចម្រើននៃវិស័យនេះ ក៏មានកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលកីឡាករវាយកូនហ្គោលវ័យក្មេងខ្មែរផងដែរ។ ថ្វីត្បិតតែការបណ្ដុះបណ្ដាលនេះមិនទូលំទូលាយដូចកីឡាពេញនិយមផ្សេងទៀតក៏ដោយ ក៏មានសាលាបង្រៀន និងគ្រូបង្វឹកខ្លះកំពុងបណ្ដុះបណ្ដាលកីឡាករជំនាន់ក្រោយនេះ។ វាក៏ជាការវិនិយោគរយៈពេលវែងដើម្បីឲ្យកម្ពុជាមានកីឡាករវាយកូនហ្គោលអាជីពដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិ និងនាំមកនូវកិត្តិយសជូនជាតិ។ ហេតុនេះហើយ កត្តា ថ្លៃដើមខ្ពស់ ដូចជាតម្លៃសមាជិកភាពប្រចាំឆ្នាំ ថ្លៃលេងរាល់ដង ឧបករណ៍វាយកូនហ្គោលថ្លៃៗ និងថ្លៃគ្រូបង្វឹក នៅតែជាឧបសគ្គចម្បងក្នុងការធ្វើឲ្យកីឡានេះក្លាយជាកីឡាទូលំទូលាយសម្រាប់ប្រជាជនខ្មែរទូទៅ។ នេះក៏ជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ ក្នុងការគិតគូរពីគម្រោងទីលានហ្គោលដែលមានតម្លៃសមរម្យជាងមុន ឬកម្មវិធីផ្សព្វផ្សាយដើម្បីពង្រីកមូលដ្ឋានអ្នកលេង។ សរុបមក កីឡាវាយកូនហ្គោលនៅកម្ពុជាកំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយសក្ដានុពលខ្ពស់។ ជាមួយនឹងការកើនឡើងនូវចំនួនទីលានដែលមានគុណភាពលំដាប់អន្តរជាតិ និងមានការចាប់អារម្មណ៍ពីក្រុមអ្នកលេងគោលដៅទៀតផងនោះ។ វិស័យកីឡាវាយកូនហ្គោលនេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរណ៍លំដាប់ខ្ពស់ និងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។